ផ្លែទ្រលឹងទឹងត្រូវបានប្រជាជនកម្ពុជាទទួលស្គាល់ និងពេញនិយមយ៉ាងខ្លាំងដោយសារតែគុណសម្បត្តិពិសេសរបស់វា។ ហេតុផលចម្បង គឺដោយសារតែ រសជាតិជូរ របស់វា ដែលអាចជួយបំបាត់ភាពស្រេកទឹក និងផ្តល់អារម្មណ៍ស្រស់ស្រាយ ជាពិសេសក្នុងអាកាសធាតុក្តៅ។ រសជាតិដ៏ពិសេសនេះក៏ធ្វើឲ្យផ្លែទ្រលឹងទឹងក្លាយជាផ្លែឈើដ៏ស័ក្តិសមញ៉ាំជាមួយអំបិលម្ទេសខ្មែរ។ លើសពីរសជាតិ ផ្លែទ្រលឹងទឹងក៏ជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹម ជាពិសេស វីតាមីន ស៊ីដែរ។ ផ្លែទ្រលឹងទឹងនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពាររាងកាយពីជំងឺផ្សេងៗ និងជួយថែរក្សាសុខភាពស្បែក។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែទ្រលឹងទឹងជាប្រភេទផ្លែឈើដែលមានតម្លៃថោកសមរម្យ និងងាយស្រួលរកទិញនៅតាមទីផ្សារទូទៅ។ ព្រោះវាជាដំណាំដែលដុះលូតលាស់បានយ៉ាងល្អនៅក្នុងប្រទេសកម្ពុជាដោយមិនទាមទារការថែទាំច្រើន។ ភាពងាយស្រួលនៃការស្វែងរក និងតម្លៃទាបនេះបានធ្វើឲ្យផ្លែទ្រលឹងទឹងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា។ ផ្លែទ្រលឹងទឹងត្រូវបានគេចាត់ទុកជាផ្លែឈើដែលសម្បូរផ្លែនៅពេញមួយឆ្នាំ ប៉ុន្តែរដូវដែលវាផ្ដល់ផលច្រើនជាងគេ និងមានតម្លៃថោកបំផុតគឺនៅអំឡុង រដូវវស្សា។ នៅចន្លោះខែ មិថុនា រហូតដល់ខែតុលា នៅពេលដែលមានភ្លៀងធ្លាក់ជាប់គ្នាជាប្រចាំ ដើមទ្រលឹងទឹងនឹងផ្ដល់ផ្លែយ៉ាងច្រើន។ កត្តានេះធ្វើឱ្យបរិមាណផ្លែទ្រលឹងទឹងមានច្រើនលើសលប់នៅលើទីផ្សារ ហើយតម្លៃក៏សមរម្យផងដែរ។ ដូច្នេះហើយ ប្រជាជនកម្ពុជាតែងតែទិញផ្លែឈើនេះទៅទទួលទាន ឬយកទៅធ្វើជាម្ហូបក្នុងអំឡុងពេលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែវាជាប្រភេទដំណាំដែលមិនរើសដី និងអាចធន់ទ្រាំនឹងអាកាសធាតុ ។ ដូច្នេះ ផ្លែទ្រលឹងទឹងនៅតែអាចរកបានស្ទើរគ្រប់រដូវកាល ទោះបីជាក្នុងបរិមាណតិចជាងរដូវវស្សាក៏ដោយ។ ផ្លែទ្រលឹងទឹងមានរសជាតិជូរធម្មជាតិដែលស័ក្តិសមបំផុតសម្រាប់យកទៅបរិភោគជាមួយ អំបិលម្ទេស និងធ្វើជាជ្រក់។ ការបរិភោគជាមួយអំបិលម្ទេស ជាវិធីសាស្ត្រងាយស្រួលនិងរហ័សបំផុត ហើយពេញនិយមខ្លាំងសម្រាប់ប្រជាជនខ្មែរផងដែរ។ គេគ្រាន់តែហាន់ផ្លែទ្រលឹងទឹងស្រស់ៗ ជាចំណិតៗ រួចប្រឡាក់ជាមួយអំបិល ស្ករ និងម្ទេស។ ឬម្យ៉ាងទៀត គេអាចញ៉ាំទាំងមូលបាន ដោយគ្រាន់តែយកជ្រលក់ជាមួយអំបិលម្ទេសតែម្តង។ ចំំណែកសម្រាប់ជ្រក់វិញ ទាមទារពេលវេលានៃការធ្វើយូរជាង និងមានបច្ចេកទេសបន្តិច។ ការធ្វើជ្រក់គឺដើម្បី រក្សាទុកផ្លែទ្រលឹងឱ្យបានយូរ ហើយអាចញ៉ាំជាមួយបាយបាន។ គេត្រូវត្រាំផ្លែទ្រលឹងទឹងក្នុងទឹកខ្មេះ ស្ករ និងអំបិល រហូតដល់វាចូលជាតិបានល្អ ដែលធ្វើឲ្យរសជាតិរបស់វាប្រែទៅជា ជូរអែម និងស្រួយ។ គេអាចយកជ្រក់ត្រលឹងទឹងនេះទៅបរិភោគជាមួយបាយ ឬមុខម្ហូបផ្សេងៗដើម្បីបន្ថែមរសជាតិផងដែរ។ ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាមានភាពអំណោយផលយ៉ាងខ្លាំងសម្រាប់ការដាំដុះផ្លែទ្រលឹងទឹង។ ដើមទ្រលឹងទឹងជាប្រភេទដំណាំដែល ធន់នឹងអាកាសធាតុ ហើយអាចលូតលាស់បានយ៉ាងល្អនៅក្នុងលក្ខខណ្ឌអាកាសធាតុក្តៅសើមរបស់កម្ពុជា។ វាជាប្រភេទដំណាំដែលមិនរើសដី ហើយមិនទាមទារការថែទាំស្មុគស្មាញច្រើនឡើយ។ ដូច្នេះកសិករអាចដាំដុះបានយ៉ាងងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ជី ឬថ្នាំកសិកម្មច្រើននោះទេ។ ដោយសារតែលក្ខណៈពិសេសទាំងនេះហើយ ទើបផ្លែទ្រលឹងទឹងដែលដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ភាគច្រើនគឺជាផលិតផលដែលដាំដុះនៅក្នុងស្រុក។ កសិករខ្មែរបានដាំដំណាំនេះនៅគ្រប់ខេត្តក្រុង ហើយផ្តល់ផលបានយ៉ាងល្អនៅគ្រប់រដូវកាល ដែលធ្វើឱ្យបរិមាណផ្លែទ្រលឹងទឹងនៅតាមទីផ្សារមានច្រើនហូរហៀរ។ ការពឹងផ្អែកលើផលិតផលក្នុងស្រុកនេះបានធ្វើឲ្យផ្លែទ្រលឹងទឹងមានតម្លៃថោក ហើយប្រជាជនអាចបរិភោគបានដោយសេរី ស្ទើរតែមិនមានការនាំចូលពីបរទេសឡើយ។ នេះបង្ហាញយ៉ាងច្បាស់ថា ដី និងអាកាសធាតុនៅកម្ពុជាពិតជាមានភាពអំណោយផលខ្លាំងណាស់សម្រាប់ការដាំដុះដំណាំប្រភេទនេះ។